ការផ្តល់ជូនស្លា និងតែ ដល់មនុស្សចាស់ មិនមែនត្រឹមតែជាទង្វើនៃការជូនត្រឹមតែវត្ថុនោះទេ។ ប៉ុន្តែវាជាការបង្ហាញនូវអត្ថន័យជ្រាលជ្រៅជាច្រើនទៀត ដែលឆ្លុះបញ្ចាំងពីតម្លៃវប្បធម៌ និងការគោរពប្រណិប័តន៍របស់ខ្មែរយើង។ ហើយក៏ជាកាយវិការមួយដែលបង្ហាញពីការដឹងគុណ និងការយកចិត្តទុកដាក់ចំពោះពួកគាត់ ជាពិសេសនៅគ្រប់បរិបទទាំងអស់។ ថែមទាំងជាការរួមចំណែកក្នុងការថែរក្សាវប្បធម៌ប្រពៃណីល្អផូរផង់របស់ខ្មែរយើងផងដែរ។ ឧទាហរណ៍ ស្លា ជាគ្រឿងមានតម្លៃសម្រាប់ចាស់ៗនៅតាមជនបទ ដែលពួកគាត់និយមទំពាជាការកម្សាន្ត។ ដូចនេះ សម្រាប់មនុស្សចាស់នៅតាមជនបទ ស្លា មិនត្រឹមតែជារបស់សម្រាប់ទំពារផ្សំជាមួយម្លូប៉ុណ្ណោះទេ តែវាជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់ពួកគាត់។ លើសពីនេះ ធាតុផ្សំនៅក្នុងស្លា និងម្លូ ក៏អាចជួយបំបាត់ក្លិនមាត់ និងរក្សាអនាម័យក្នុងមាត់របស់ពួកគាត់បានផងដែរ ដែលជាទិដ្ឋភាពមួយនៃតម្រូវការទូទៅរបស់មនុស្សចាស់។ ជាក់ស្ដែង ស្លាក៏ត្រូវបានប្រើប្រាស់យ៉ាងសំខាន់ក្នុងពិធីមង្គលការខ្មែរ ជាពិសេសក្នុងពិធីចូលដណ្ដឹង ជាគ្រឿងភស្តុតាងដ៏សំខាន់ដែលឪពុកម្ដាយខាងស្រីវេចនឹងកន្សែងធំៗប្រគល់ជូនកូនកំលោះ ដែលជានិមិត្តរូបនៃចំណងអាពាហ៍ពិពាហ៍ និងការព្រមព្រៀង។ ម្យ៉ាងទៀត ការទំពារស្លា គឺជាពេលសម្រាប់ពួកគាត់ជួបជុំគ្នា ជជែកកម្សាន្ត ចែករំលែកបទពិសោធន៍ និងបំបាត់ភាពអផ្សុក។ ហើយជាធម្មតា នៅពេលអ្នកយល់ដឹងពីចំណង់ចំណូលចិត្តរបស់ពួកគាត់ សបញ្ជាក់ថាយើងបានផ្ដល់ភាពយកចិត្តទុកដាក់ខ្លាំងចំពោះពួកគាត់។ ជាការពិត ស្លាក៏អាចជាចំណុចចាប់ផ្តើមនៃការសន្ទនាដ៏រីករាយក្នុងការបើកកិច្ចទំនាក់ទំនង រវាងអ្នក និងមនុស្សចាស់។ តាមរយៈទង្វើនេះ កូនចៅអាចរៀនសូត្រពីភាពអត់ធ្មត់ ភាពទន់ភ្លន់ និងតម្លៃនៃការចែករំលែកពីមនុស្សចាស់។ មិនត្រឹមតែប៉ុណ្ណោះទេ ការផ្តល់ស្លាគឺជាការរួមចំណែកតូចមួយក្នុងការរក្សាទម្លាប់ និងប្រពៃណីរបស់ដូនតាផងដែរ។ រីឯតែ មិនថាជាតែធម្មតា ឬតែបៃតងនោះទេ ត្រូវបានគេដឹងថាមានអត្ថប្រយោជន៍ណាស់់ចំពោះសុខភាព។ វាក៏អាចជាភេសជ្ជៈដែលផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់ និងផាសុខភាព ជាពិសេសសម្រាប់មនុស្សចាស់។ យ៉ាងណាមិញ ការជូនតែ ជាពិសេសតែបៃតង ក៏បង្ហាញពីការយកចិត្តទុកដាក់ចំពោះសុខភាពរបស់ពួកគាត់។ ច្បាស់ណាស់ តែក៏អាចជួយឱ្យមនុស្សចាស់មានអារម្មណ៍ធូរស្រាល និងបន្ធូរអារម្មណ៍ពីភាពនឿយហត់។ ហើយការផឹកតែជាមួយគ្នាក៏ជាវិធីមួយដើម្បីចំណាយពេលស្វែងយល់ជាមួយមនុស្សចាស់បានផងដែរ។ បន្ថែមពីលើនេះទៀតការបង្ហាញឥរិយាបថទឹកមុខញញឹមរីករាយ និងប្រើពាក្យសម្តីទន់ភ្លន់គឺជាកត្តាសំខាន់បំផុត។ ដូចជាការគោរពឱនលំទោនទៅកាន់មនុស្សដែលមានអាយុច្រើនជាង ជាពិសេសមនុស្សចាស់នៅពេលដែលជូនរបស់ទៅអោយគាត់។ ការបង្ហាញពី ទឹកមុខស្រស់ស្រាយ ចិត្តជ្រះថ្លា និងបន្ថែមជាមួយពាក្យសម្ដីពិរោះរណ្ដំ គឺជាកត្តាដ៏សំខាន់ដែលរួមចំណែកដល់ភាពជោគជ័យ ទំនាក់ទំនងល្អ និងសេចក្តីសុខក្នុងជីវិតប្រចាំថ្ងៃ។ អាចធ្វើឱ្យមនុស្សចាស់មានអារម្មណ៍ថា ខ្លួនត្រូវបានគេឱ្យតម្លៃ និងគោរពស្រឡាញ់។ ការជ្រើសរើសពេលវេលាត្រឹមត្រូវ គឺមិនមែនជាការងាយស្រួលនោះទេ ប៉ុន្តែវាជាជំនាញដ៏សំខាន់ដែលទាមទារការពិចារណា ការយល់ដឹង និងបទពិសោធន៍។ ជាពិសេសក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ពិធីរៀបអាពាហ៍ពិពាហ៍ ពិធីបុណ្យភ្ជុំបិណ្ឌ ឬពេលភ្ញៀវមកលេងផ្ទះជាដើម។ ការយល់ដឹងពីសារៈសំខាន់នៃឱកាសទាំងអស់ មិនថាជាឱកាសល្អ ឬឱកាសដែលហាក់ដូចជាមិនល្អនោះទេ គឺជា គន្លឹះនៃភាពជោគជ័យ និងការរីកចម្រើនផ្ទាល់ខ្លួន។ ហើយតាមដែលធ្លាប់ដឹងពិធីបុណ្យទាំងនេះមួយឆ្នាំបានធ្វើម្ដង ឯពិធីផ្សេងទៀតយូរៗបានមានម្ដង។ ដោយហេតុនេះហើយនៅពេលដែលយកស្លានិងតែទៅជូនពួកគាត់ក្នុងពិធីបែបនេះគឺល្អបំផុត។ មិនចាំបាច់តែពេលមានកម្មវិធីនោះទេ សំខាន់លើទឹកចិត្ត និងក្ដីស្រឡាញ់ភ្ជាប់ជាមួយការគោរពដែលមានចំពោះពួកគាត់។